នៅក្នុងយុគសម័យឌីជីថលនាពេលបច្ចុប្បន្ន មិត្តភាពមិនត្រូវបានបង្កើតឡើងត្រឹមតែដោយសារតែមានទីកន្លែងនៅជិតគ្នានោះទេ ប៉ុន្តែថែមទាំងតាមរយៈចំណង់ចំណូលចិត្តរួមគ្នាដែលត្រូវបានចែករំលែកនៅលើបណ្ដាញអនឡាញផងដែរ។ ការចូលចិត្តមើលរឿងភាគ ការស្តាប់តន្ត្រីប្រភេទដូចគ្នា និងការតាមដាននិន្នាការពេញនិយមនៅលើបណ្ដាញសង្គមបានក្លាយទៅជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់បង្កើតនូវមិត្តភាពថ្មីៗ។ ចំណង់ចំណូលចិត្តទាំងនេះបានផ្តល់នូវប្រធានបទដ៏ងាយស្រួលដើម្បីចាប់ផ្តើមការសន្ទនា ហើយបានបំបាត់នូវភាពឆ្គាំឆ្គងដែលធ្លាប់កើតឡើងនៅពេលដែលយើងចង់ចាប់ផ្តើមទំនាក់ទំនងជាមួយនរណាម្នាក់។ វាជាការឆ្លុះបញ្ចាំងពីរបៀបដែលបច្ចេកវិទ្យាបានផ្លាស់ប្តូររបៀបដែលយើងមានទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន ហើយបានធ្វើឲ្យពិភពលោកហាក់ដូចជាតូចជាងមុន។ មិត្តភាពដែលកកើតចេញពីចំណង់ចំណូលចិត្តទាំងនេះបានបង្ហាញថា ការយល់ចិត្តគ្នាមិនត្រូវការពេលវេលានិងទីកន្លែងនោះទេ ប៉ុន្តែវាត្រូវការតែការបើកចំហរចិត្តតែប៉ុណ្ណោះ។ ការមើលរឿងភាគរួមគ្នាបានក្លាយជាទម្លាប់ដ៏មានប្រជាប្រិយភាពមួយសម្រាប់យុវវ័យសម័យថ្មីដែលបានធ្វើឲ្យមិត្តភាពកាន់តែមានភាពរឹងមាំ។ នៅពេលដែលមិត្តភក្តិបានតាមដានរឿងភាគជាមួយគ្នា ពួកគេអាចពិភាក្សាអំពីដំណើររឿងដែលគួរឲ្យចាប់អារម្មណ៍ ចរិតរបស់តួអង្គ និងការស្មានទុកជាមុនអំពីដំណើររឿង។ ការសន្ទនាទាំងនេះបានបង្កើតនូវបទពិសោធន៍ដ៏រីករាយមួយដែលបានធ្វើឲ្យទំនាក់ទំនងរបស់ពួកគេកាន់តែមានភាពស៊ីជម្រៅ។ ការចូលចិត្តតន្ត្រីប្រភេទដូចគ្នាគឺជាចំណុចមួយដែលបានធ្វើឲ្យមិត្តភក្តិមានអារម្មណ៍ល្អនៅពេលដែលនៅក្បែរគ្នា។ ពួកគេអាចចែករំលែកបទចម្រៀងដែលពួកគេចូលចិត្ត ទៅចូលរួមក្នុងព្រឹត្តិការណ៍តន្ត្រីជាមួយគ្នា និងបានបង្ហាញពីអារម្មណ៍របស់ពួកគេតាមរយៈទំនុកច្រៀង។ តន្ត្រីមានសមត្ថភាពពិសេសក្នុងការផ្សារភ្ជាប់មនុស្សដែលមានចំណង់ចំណូលចិត្តដូចគ្នាបានយ៉ាងងាយស្រួលដោយគ្មានការរើសអើង។ លើសពីនេះទៅទៀត ការតាមដានសកម្មភាពល្បីៗនៅលើបណ្ដាញសង្គមគឺជាវិធីមួយដ៏មានប្រសិទ្ធភាពក្នុងការរក្សាមិត្តភាពឲ្យនៅរឹងមាំ។ ពួកគេអាចចែករំលែករូបភាព វីដេអូ ឬរឿងកំប្លែងដែលពេញនិយមនៅក្នុងបណ្ដាញសង្គមដែលបានធ្វើឲ្យការសន្ទនារបស់ពួកគេមិនមានភាពធុញទ្រាន់។ វាជាការរក្សាទំនាក់ទំនងឱ្យបានជាប់លាប់ ទោះបីជាពួកគេមានកាលវិភាគរវល់មិនអាចជួបគ្នាបានក៏ដោយ។ ចំណង់ចំណូលចិត្តទាំងនេះបានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់ពួកគេហើយបានជួយឲ្យមិត្តភាពរបស់ពួកគេកាន់តែមានភាពរស់រវើក។ ចំណង់ចំណូលចិត្តរួមគ្នាបានផ្តល់នូវឥទ្ធិពលយ៉ាងខ្លាំងទៅលើការកសាងនិងថែរក្សាមិត្តភាពឲ្យកាន់តែមាននិរន្តរភាព។ ឥទ្ធិពលទីមួយគឺការបង្កើតចំណុចរួមដែលបានធ្វើឲ្យទំនាក់ទំនងរបស់ពួកគេកាន់តែមានភាពជិតស្និទ្ធ។ នៅពេលដែលមនុស្សពីរនាក់មានចំណង់ចំណូលចិត្តដូចគ្នា ពួកគេអាចយល់ពីគ្នាបានយ៉ាងងាយស្រួល ហើយក៏មានប្រធានបទជាច្រើនដើម្បីពិភាក្សា។ ការធ្វើបែបនេះបានកាត់បន្ថយនូវភាពឆ្គាំឆ្គងដែលកើតឡើងនៅពេលដែលយើងជួបមនុស្សថ្មី។ ការចែករំលែកអារម្មណ៍ក៏ជាឥទ្ធិពលមួយដ៏សំខាន់ផងដែរ។ នៅពេលដែលពួកគេបានឃើញឈុតឆាកដ៏គួរឲ្យចាប់អារម្មណ៍នៅក្នុងរឿងភាគ ឬបានស្តាប់បទចម្រៀងដ៏មានអត្ថន័យ ពួកគេអាចចែករំលែកអារម្មណ៍នោះជាមួយមិត្តភក្តិរបស់ពួកគេ។ ការចែករំលែកនេះបានបង្កើតនូវទំនាក់ទំនងផ្លូវចិត្តដ៏ជ្រាលជ្រៅដែលបានធ្វើឲ្យមិត្តភាពកាន់តែមានភាពរឹងមាំ។ វាជាការបង្ហាញពីការយល់ចិត្តដែលពួកគេមានចំពោះគ្នាទៅវិញទៅមក។ ការរក្សាទំនាក់ទំនងឲ្យបានជាប់លាប់គឺជាឥទ្ធិពលដ៏ល្អមួយរបស់បណ្ដាញសង្គម។ ទោះបីជាពួកគេនៅឆ្ងាយពីគ្នាក៏ដោយ ក៏ពួកគេនៅតែអាចជជែកគ្នាបានតាមរយៈប្រព័ន្ធបណ្ដាញសង្គម។ បណ្ដាញសង្គមបានក្លាយជាស្ពានតភ្ជាប់ដ៏រឹងមាំមួយដែលបានធ្វើឲ្យទំនាក់ទំនងរបស់ពួកគេមិនអាចដាច់ពីគ្នាបានឡើយ។ វាជាការបង្ហាញពីការយកចិត្តទុកដាក់ដែលពួកគេមានចំពោះគ្នាទៅវិញទៅមក។ ការលូតលាស់រួមគ្នាក៏ជាឥទ្ធិពលដ៏សំខាន់មួយផងដែរ។ នៅពេលដែលមិត្តភក្តិបានរៀនសូត្រពីគ្នាទៅវិញទៅមក ពួកគេក៏បានទទួលនូវចំណេះដឹងថ្មីៗផងដែរ។ ពួកគេអាចណែនាំរឿងភាគ ឬបទចម្រៀងថ្មីៗដល់គ្នាទៅវិញទៅមកដែលជួយបន្ថែមបទពិសោធន៍ថ្មីៗ និងធ្វើឲ្យជីវិតកាន់តែរស់រវើក។ សរុបមក មិត្តភាពដែលបានកើតឡើងពីចំណង់ចំណូលចិត្តរួមគ្នាមិនមែនជាមិត្តភាពបណ្ដោះអាសន្ននោះទេ ប៉ុន្តែវាជាមិត្តភាពដែលត្រូវបានកសាងឡើងដោយការយល់ចិត្តនិងការចែករំលែកដ៏ស្មោះត្រង់។